ចង្អេរ ល្អី និងកន្រ្តក គឺជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដ៏សំខាន់របស់ប្រជាជនខ្មែរ ជាពិសេសនៅតាមជនបទ ដែលត្រូវបានផលិតឡើងដោយដៃពីវត្ថុធាតុដើមធម្មជាតិ គឺ ឫស្សី។ របស់របរទាំងនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ប្រើប្រាស់ទេ ថែមទាំងឆ្លុះបញ្ចាំងពីសិល្បៈនៃការច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់សិប្បករខ្មែរផងដែរ។ ចំពោះ ចង្អេរ គឺជាប្រដាប់សម្រាប់រែង ឬផ្ដាច់អង្កាមចេញពីអង្ករ ឬរែងវត្ថុផ្សេងៗដែលលាយឡំគ្នា។ លក្ខណៈសម្គាល់របស់វា មានរាងមូលសំប៉ែត ឬរាងបួនជ្រុងទ្រវែង បាតរាបស្មើ និងមានគែមព័ទ្ធជុំវិញ។ គេធ្វើវាដោយយកបន្ទះឫស្សីតូចៗមកបិទជិតៗគ្នា ឬត្បាញត្របាញ់ចូលគ្នា។ ឫស្សីដែលល្អសម្រាប់ធ្វើចង្អេរ គឺឫស្សីដែលមិនចាស់ពេក មិនខ្ចីពេក ហើយមានទំហំល្មម។ ជាធម្មតា គេនិយមប្រើឫស្សីពោធិ៍សាត់ ឫស្សីស្រុក ឬ ឫស្សីផ្អែម ទាំងអស់នេះមានសាច់ហាប់ ស្រាល និងងាយស្រួលបិតអោយស្ដើង។ ត្រូវយកឫស្សីដែលបានជ្រើសរើសមកពុះជាកំណាត់ៗតាមទំហំចង្អេរដែលចង់បាន។ បន្ទាប់មក លះដៃឫស្សីចេញ ហើយបំបែកឫស្សីជាបន្ទះតូចៗស្ដើងៗ គេហៅថា បន្ទះចម្រៀកឫស្សី ។ ភាពស្ដើងនៃបន្ទះឫស្សី គឺជារឿងសំខាន់បំផុតដើម្បីឱ្យចង្អេរមានលក្ខណៈល្អ។ រួចយកបន្ទះឫស្សីដែលបានបិតរួច យកទៅត្រាំទឹកមួយយប់ ឬហាលថ្ងៃបន្តិច ដើម្បីឱ្យវាទន់ ងាយស្រួលពត់ និងត្បាញ ហើយកាត់បន្ថយការប្រេះបែក។ ការធ្វើចង្អេរមួយ អាចចំណាយពេលច្រើនម៉ោង រហូតដល់មួយថ្ងៃ ឬច្រើនថ្ងៃ អាស្រ័យលើទំហំ និងភាពស្មុគស្មាញនៃការត្បាញ។ ចង្អេរដែលផលិតបានល្អ គឺមានលក្ខណៈរាបស្មើ គែមរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងឆ្លុះបញ្ចាំងពីជំនាញដ៏វិសេសរបស់សិប្បករខ្មែរផងដែរ។ សព្វថ្ងៃនេះ ទោះបីជាមានឧបករណ៍ទំនើបៗជំនួសក៏ដោយ ក៏ចង្អេរនៅតែជាផ្នែកមួយនៃជីវិតរស់នៅ និងវប្បធម៌របស់ប្រជាជនខ្មែរ ហើយនៅតែពេញនិយមសម្រាប់ការប្រើប្រាស់បែបបុរាណ និងការតុបតែង។ រីឯ ល្អី គឺជាប្រដាប់សម្រាប់ដាក់ ឬផ្ទុកវត្ថុផ្សេងៗ ជាពិសេសដំណាំកសិកម្ម ដូចជាស្រូវ សណ្ដែក ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ។ វាមានរាងមូល ជ្រៅ មានមាត់រីក ជើងមូល ឬរាប ត្បាញពីបន្ទះឫស្សី ឬផ្តៅដោយមានប្រហោងខ្លះៗសម្រាប់ខ្យល់ចេញចូល។ ល្អីខ្លះទៀតមានដៃសម្រាប់យួរ ដើម្បីងាយស្រួលនៅពេលដែលដាក់របស់ធ្ងន់ ហើយពិសេសលើកកាន់។ ចំពោះការជ្រើសរើសឫស្សីដែលប្រើសម្រាប់ធ្វើល្អី គឺដូចគ្នាទៅនឹងចង្អេរដែរ ត្រូវជ្រើសរើសឫស្សីដែលមិនខ្ចីពេក មិនចាស់ពេក ដែលមានសាច់ហាប់ និងស្រាល ដូចជា ឫស្សីពោធិ៍សាត់ ឬ ឫស្សីស្រុក។ ព្រោះឫស្សីប្រភេទនេះងាយស្រួលបិត និងពត់នៅពេលដែលយកវាទៅរោលភ្លើងរួច។ យកឫស្សីមកពុះជាកំណាត់ៗតាមទំហំល្អីដែលចង់បាន បន្ទាប់មក លះមែកវាចេញ ហើយបំបែកឫស្សីជាបន្ទះតូចៗស្ដើងៗ។ សម្រាប់ការធ្វើល្អីនេះ គេអាចធ្វើបន្ទះឫស្សីធំជាងចង្អេរបន្តិច ដើម្បីឱ្យល្អីមានភាពរឹងមាំ។ បន្ទះឫស្សីខ្លះទៀតត្រូវបានត្រាំទឹកមួយយប់ ឬហាលថ្ងៃបន្តិច ដើម្បីឱ្យវាទន់ ងាយស្រួលត្បាញ និងកាត់បន្ថយការប្រេះ។ ហើយឧបករណ៍សម្រាប់ធ្វើមានដូចជា កាំបិតមុតៗសម្រាប់ពុះបិតឫស្សី កន្ត្រៃ ក៏ដូចជាឧបករណ៍សម្រាប់ពត់ឫស្សី។ ការធ្វើល្អី គឺជាជំនាញបន្តវេនពីដូនតា ដែលត្រូវការការអនុវត្តច្រើនដើម្បីឱ្យមានភាពប៉ិនប្រសប់។ ជាពិសេស ល្អីដែលធ្វើដោយដៃ មិនត្រឹមតែជាឧបករណ៍ប្រើប្រាស់ប៉ុណ្ណោះទេ តែជាផលិតផលសិល្បៈដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរ។ ចំណែកឯ កន្រ្តក គឺជាប្រដាប់សម្រាប់ដាក់ ឬផ្ទុកវត្ថុផ្សេងៗ ក៏ប៉ុន្តែមានទំហំធំជាងល្អីបន្តិច ហើយមានលក្ខណៈប្រើប្រាស់ទូលំទូលាយ។ កន្រ្តកនេះដែរ មានរាងមូល ឬរាងជ្រុង មានទំហំ និងជម្រៅខុសៗគ្នា អាចមានដៃ ឬគ្មានដៃយួរ។ ហើយភាគច្រើនត្រូវបានត្បាញយ៉ាងរឹងមាំពីឫស្សី ឬផ្តៅ ហើយអាចមានគម្រប ឬគ្មានក៏បាន។ ឫស្សីដែលល្អសម្រាប់ធ្វើកន្រ្តក គឺត្រូវតែរឹងមាំ ល្មមៗ មិនខ្ចី ឬមិនចាស់ពេក ហើយមានសភាពត្រង់ល្អ។ គេអាចប្រើឫស្សីពោធិ៍សាត់ ឫស្សីស្រុក ឬឫស្សីផ្សេងៗទៀតដែលស័ក្តិសមបានផងដែរ។ បើចំពោះ ឫស្សីវិញត្រូវយកមកបិត និងពុះជាកំណាត់ៗតាមទំហំដែលចង់បាន។ ក្រោយមក លះមែកវាចេញ ហើយបំបែកជាបន្ទះឫស្សីស្ដើងៗ សម្រាប់ត្បាញ និងបន្ទះក្រាស់ៗសម្រាប់ធ្វើឆ្អឹងកន្រ្តក ឬជាគែមមាត់។ ជាធម្មតា ភាពស្ដើងក្រាស់នៃបន្ទះឫស្សី គឺអាស្រ័យលើប្រភេទកន្រ្តកដែលចង់ធ្វើ។ កន្រ្តកខ្លះ ជាពិសេសកន្រ្តកដែលត្រូវការភាពរឹងមាំ ឬមានគែមក្រាស់ គេអាចប្រើផ្តៅសម្រាប់ធ្វើជាឆ្អឹង ឬគែមមាត់។ គេត្រូវយកផ្ដៅទៅពត់ ឬបំបែកជាសរសៃៗមុននឹងយកមកប្រើ គឺជាជំហានសំខាន់មួយក្នុងការរៀបចំធ្វើកន្រ្តក។ បន្ទះឫស្សី ឬផ្តៅអាចត្រូវបានត្រាំទឹកដើម្បីឱ្យវាទន់ ងាយស្រួលពត់ ត្បាញ និងកាត់បន្ថយការប្រេះបែក។ ការធ្វើកន្រ្តក គឺបង្ហាញពីសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់របស់ដូនតាខ្មែរ ដែលបានកែច្នៃធនធានធម្មជាតិឱ្យក្លាយជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដ៏មានប្រយោជន៍ និងមានសោភ័ណភាព។ ទោះបីជាមានផលិតផលប្លាស្ទិកទំនើបៗក៏ដោយ កន្រ្តកឫស្សីនៅតែមានតម្លៃខ្ពស់នៅក្នុងសង្គមខ្មែរ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ន។ សរុបមក ចង្អេរ ល្អី និងកន្រ្តក មិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ធម្មតាទេ តែជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរ។ ព្រោះវាជាការទាញយកប្រយោជន៍ពីធនធានធម្មជាតិ និងបង្កើតបានជាស្នាដៃសិល្បៈប្រើប្រាស់ប្រចាំថ្ងៃដ៏មានតម្លៃ។ សព្វថ្ងៃ ផលិតផលទាំងអស់នេះក៏ត្រូវបានកែច្នៃឱ្យមានម៉ូដ និងទំហំផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការទីផ្សារ និងរក្សាបាននូវមរតកវប្បធម៌ខ្មែរ។